ការរស់នៅលើភ្នំគឺជាសិល្បៈនៃការរស់នៅដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ នេះគឺជាឃ្លាមួយចំនួន ដែលរៀបរាប់ពីទិដ្ឋភាព របៀបរស់នៅ និងបទពិសោធន៍នៃការរស់នៅលើភ្នំ រៀងរាល់ព្រឹក យើងអាចមើលឃើញសមុទ្រ និងពពកហោះកាត់មុខផ្ទះ។ សំឡេងសត្វបក្សីយំគឺជាសញ្ញាប្រាប់ពីដំណឹងនៃការចូលមកដល់នៃថ្ងៃថ្មី។ អាកាសធាតុនៅលើភ្នំត្រជាក់ និងស្រទំស្ទើរតែពេញមួយឆ្នាំ។ ភាពស្ងប់ស្ងាត់នៅលើភ្នំជួយឱ្យចិត្តគំនិតមានភាពស្រស់ថ្លា និងស្ងប់ល្អ។ ក្លិនក្រអូបនៃផ្កាព្រៃ និងស្លឹកឈើធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ មេឃនៅលើភ្នំមើលទៅហាក់ដូចជានៅជិតយើងជាងនៅទីក្រុង។ ពេលយប់ យើងអាចមើលឃើញផ្កាយរាប់លានគ្រាប់យ៉ាងច្បាស់។ ទឹកធ្លាក់ និងអូរធម្មជាតិគឺជាប្រភពទឹកដ៏ត្រជាក់ និងថ្លាដូចកញ្ចក់។ ការរស់នៅទីនេះធ្វើឱ្យយើងយល់ពីតម្លៃនៃព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី។ ជម្រក និងផ្ទះ ដែលនៅលើភ្នំច្រើនតែសង់ពីឈើ ឬថ្មភ្នំដើម្បីឱ្យសមស្របនឹងបរិស្ថាន។ ការជ្រើសរើសទីតាំងសង់ផ្ទះត្រូវបញ្ចៀសពីតំបន់ដែលងាយបាក់ដី។ ដំបូលផ្ទះជម្រាលខ្លាំងជួយឱ្យទឹកភ្លៀងហូរធ្លាក់បានលឿន។ ជញ្ជាំងផ្ទះត្រូវធ្វើឱ្យក្រាស់ដើម្បីការពារភាពត្រជាក់នៅពេលយប់។ ការរៀបចំឡភ្នក់ក្នុងផ្ទះគឺជាចំណុចសំខាន់សម្រាប់ផ្ដល់កម្ដៅ។ ផ្ទះភាគច្រើនមានយ៉រយ៉ាងធំសម្រាប់អង្គុយមើលទេសភាព។ ការប្រើប្រាស់បន្ទះសូឡាគឺជាប្រភពថាមពលអគ្គិសនីដ៏ចម្បង។ ការរៀបចំជម្រកត្រូវធានាសុវត្ថិភាពពីសត្វព្រៃសាហាវ។ ផ្ទះនៅលើភ្នំច្រើនតែមានបង្អួចកញ្ចក់ធំៗដើម្បីទទួលពន្លឺថ្ងៃ។ ការស្នាក់នៅទីនេះទាមទារការរៀបចំសម្ភារៈប្រើប្រាស់ដោយសន្សំសំចៃ។ ការដាំដំណាំតាមថ្នាក់នៃជម្រាលភ្នំគឺជាបច្ចេកទេសដ៏វៃឆ្លាតក្នុងការបង្កើតប្រភពអាហារនៅលើភ្នំ។ មើមដំឡូង និងបន្លែមួយចំនួនលូតលាស់បានយ៉ាងល្អនៅលើដីភ្នំ។ ការបរិភោគបន្លែស្រស់ៗដែលដាំដោយផ្ទាល់ដៃផ្ដល់សុខភាពល្អ។ ការចិញ្ចឹមសត្វដូចជា មាន់ ទា ជួយផ្គត់ផ្គង់ប្រូតេអ៊ីនប្រចាំថ្ងៃ។ ទឹកឃ្មុំព្រៃគឺជាអាហារបំប៉នដ៏មានតម្លៃដែលអាចរកបាននៅលើភ្នំ។ បន្ថែមពីនេះការធ្វើអាហារផ្អាប់ ឬក្រៀម គឺទុកសម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀង។ ការចម្អិនអាហារដោយប្រើអុសផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ប្លែកដល់អាហារ។ នៅលើភ្នំ គឺអាចរក្សាបន្លែផ្លែឈើឱ្យស្រស់បានយូរដោយសារសីតុណ្ហភាពទាប។ គេក៏អាចធ្វើការដាំផ្លែឈើហូបផ្លែដូចជា ខ្នុរ ក្រូច ឬធុរេនតាមជម្រាលភ្នំផងដែរ។ ការរស់នៅលើភ្នំធ្វើឱ្យយើងក្លាយជាអ្នកកសិកម្មដោយស្វ័យប្រវត្តិ។ សកម្មភាពប្រចាំថ្ងៃ និងការងារការដើរឡើងភ្នំជារៀងរាល់ថ្ងៃគឺជាការហាត់ប្រាណដ៏ល្អបំផុត។ ការដងទឹកពីអូរមកប្រើប្រាស់ទាមទារភាពអត់ធ្មត់ និងការចំណាយកម្លាំង។ ការកាប់អុសសម្រាប់ចម្អិនអាហារគឺជាការងារចាំបាច់ប្រចាំថ្ងៃ។ ការរស់នៅលើភ្នំ គេក៏អាចដើររកបន្លែព្រៃ ឬផ្សិតតាមរដូវកាលបានទៀតផង។ ការសម្អាតជុំវិញជម្រក ឬផ្ទះ គឺដើម្បីការពារសត្វអាសិរពិស។ ការរស់នៅលើភ្នំ ក៏តម្រូវឲ្យពិនិត្យមើលអាកាសធាតុមុនពេលចេញទៅធ្វើការខាងក្រៅផងដែរ។ ការជួសជុលផ្ទះសម្បែងឱ្យមាំមួន គឺត្រៀមមុនពេលរដូវខ្យល់បោកបក់មកដល់។ ការតភ្ជាប់ទុយោទឹកពីប្រភពទឹកធម្មជាតិមកកាន់កន្លែងស្នាក់នៅ គឺជារឿងល្អមួយ។ ការថែទាំសួនបន្លែតូចៗនៅមុខផ្ទះជាការកម្សាន្តផង និងជាប្រភពអាហារផង។ ជីវិតនៅលើភ្នំគឺរវល់តែមានភាពរីករាយ និងគ្មានសម្ពាធ។ សុខភាព និងការបន្សាំខ្លួនរាងកាយគឺត្រូវបន្សាំនឹងខ្យល់អុកស៊ីហ្សែនដែលស្ដើងនៅទីខ្ពស់។ ការរស់នៅលើភ្នំជួយឱ្យសួត និងបេះដូងមានភាពរឹងមាំខ្លាំង។ ស្បែកអាចនឹងប្រែជាក្រហម ឬខ្មៅដោយសារកម្ដៅថ្ងៃ និងខ្យល់ភ្នំ។ ការប្រើប្រាស់សម្លៀកបំពាក់ច្រើនជាន់ដើម្បីការពារជំងឺផ្ដាសាយ។ ឱសថបុរាណពីឫសឈើក្នុងព្រៃត្រូវបានប្រើសម្រាប់ព្យាបាលជំងឺស្រាលៗ។ ភាពដាច់ស្រយាលធ្វើឱ្យយើងត្រូវរៀនពីបច្ចេកទេសសង្គ្រោះបឋមដោយខ្លួនឯង។ គេអាចគេងលក់បានស្កប់ស្កល់ដោយសារបរិយាកាសត្រជាក់ និងស្ងប់ស្ងាត់។ ភ្នែកមានសុខភាពល្អដោយសារការមើលឃើញពណ៌បៃតងនៅគ្រប់ទិសទី។ ចិត្តសាស្ត្រនៃការរស់នៅលើភ្នំជួយកាត់បន្ថយជំងឺបាក់ទឹកចិត្ត។ សុខភាពល្អគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់អ្នករស់នៅលើភ្នំ។ សម្ភារៈ និងឧបករណ៍ចាំបាច់ ដូចជាកាំបិតគឺជាឧបករណ៍មិនអាចខ្វះបានសម្រាប់កាប់ឆ្ការព្រៃ និងការពារខ្លួន។ ស្បែកជើងឃ្លុបដែលមានបាតក្រញ៉ាំជួយឱ្យការដើរមិនរអិលតាមជម្រាល។ ពិល និងថ្មបម្រុងមានសារៈសំខាន់ខ្លាំងនៅពេលយប់ងងឹត។ ធុងដាក់ទឹកខ្នាតធំសម្រាប់ស្តុកទឹកទុកប្រើប្រាស់ក្នុងគ្រាខ្សត់ទឹក។ ភួយក្រាស់ៗគឺជាមិត្តដ៏ល្អបំផុតនៅពេលយប់ត្រជាក់ខ្លាំង។ ឧបករណ៍វាស់សីតុណ្ហភាពជួយឱ្យយើងរៀបចំខ្លួនបានត្រឹមត្រូវ។ ប្រអប់ថ្នាំសង្គ្រោះបឋមត្រូវតែមានជាប់ជានិច្ចក្នុងផ្ទះ។ កាតាបស្ពាយដែលធន់នឹងទឹក កឺល្អសម្រាប់ការធ្វើដំណើរក្នុងព្រៃ។ ដែកកេះ ឬឧបករណ៍បង្កើតភ្លើងគឺជាវត្ថុចាំបាច់បំផុត។ វិទ្យុទាក់ទង ឬទូរស័ព្ទសម្រាប់ប្រើប្រាស់ក្នុងករណីអាសន្ន។ ទំនាក់ទំនងសង្គម និងសហគមន៍អ្នករស់នៅលើភ្នំមានភាពជិតស្និទ្ធ និងស្គាល់គ្នាដូចជាបងប្អូន។ មានការជួយគ្នាទៅវិញទៅមកក្នុងការសង់ផ្ទះ ឬប្រមូលផលដំណាំ។ ការចែករំលែកអាហារ និងរបស់របរប្រើប្រាស់គឺជាទម្លាប់ធម្មតា។ ពិធីបុណ្យទានតូចៗក្នុងភូមិលើភ្នំមានភាពសប្បាយរីករាយ និងកក់ក្ដៅ។ ការផ្លាស់ប្តូរបទពិសោធន៍នៃការដាំដុះ គឺជាការផ្លាស់ប្តូរដើម្បីរស់រានមានជីវិត។ សាមគ្គីភាពគឺជាកម្លាំងដ៏ខ្លាំងក្លាដើម្បីតតាំងនឹងគ្រោះធម្មជាតិ។ ការរស់នៅលើភ្នំ គឺតម្រូវឲ្យមានការគោរពច្បាប់ភូមិ និងការរក្សាព្រៃសហគមន៍រួមគ្នា។ អ្នករស់នៅលើភ្នំ មានការស្វាគមន៍ភ្ញៀវមកពីចម្ងាយដោយភាពស្មោះត្រង់ និងរាក់ទាក់។ ភាពស្ងប់ស្ងាត់ធ្វើឱ្យការសន្ទនារវាងគ្នាកាន់តែមានន័យ។ ជីវិតសហគមន៍លើភ្នំគឺផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក។ ការរស់នៅលើភ្នំត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះសត្វអាសិរពិសដូចជា ពស់ ឬខ្យាដំរី។ ការបាក់ដីនៅរដូវភ្លៀងគឺជាគ្រោះថ្នាក់ដ៏ធំមួយនៅលើភ្នំ។ ការដើរក្នុងព្រៃម្នាក់ឯងអាចធ្វើឱ្យយើងវង្វេងផ្លូវបានងាយ។ ភ្លើងឆេះព្រៃអាចកើតឡើងនៅរដូវប្រាំង ដែលទាមទារការការពារខ្ពស់។ ត្រូវដឹងពីរបៀបសម្គាល់រុក្ខជាតិដែលមានជាតិពល់ នឹងមានផលប៉ះពាល់។ ការរៀបចំជម្រកឱ្យខ្ពស់ពីដីបន្តិច គឺដើម្បីបញ្ចៀសពីសត្វល្អិតផ្សេងៗ។ ត្រូវមានការយល់ដឹងពីការប្រែប្រួលនៃខ្យល់ និងទិសដៅភ្លៀង។ ការរក្សាភ្នួកភ្លើងឱ្យឆេះនៅក្បែរជម្រកអាចជួយបណ្ដេញសត្វព្រៃបាន។ កុំដើរចេញពីផ្ទះនៅពេលយប់ជ្រៅបើមិនមានការចាំបាច់។ ការប្រុងប្រយ័ត្នគឺជាមិត្តដ៏ល្អបំផុតនៃការរស់នៅលើភ្នំ។ ទេសភាពភ្នំបានទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកលម្ហែកាយ។ ការបើកសេវាកម្មស្នាក់នៅបែប ផ្ទះសំណាក់ បានបង្កើតចំណូលដល់អ្នករស់នៅលើភ្នំ។ អ្នករស់នៅលើភ្នំ ក៏អាចលក់បន្លែ និងផ្លែឈើសរីរាង្គដល់អ្នកទេសចរណ៍ដែលមកលេងលើភ្នំផងដែរ។ អ្នករស់នៅលើភ្នំ ក៏អាចធ្វើជាមគ្គុទ្ទេសក៍នាំផ្លូវដើរព្រៃជូនភ្ញៀវទេសចរ។ ការផលិតវត្ថុអនុស្សាវរីយ៍ពីឈើ ឬវត្ថុធាតុដើមធម្មជាតិ គឺសម្រាប់លក់ឲ្យអ្នកទេសចរណ៍។ ជីវភាពអ្នកភ្នំប្រែប្រួលល្អប្រសើរតាមរយៈការអភិវឌ្ឍទេសចរណ៍។ ការរក្សាបាននូវភាពដើមនៃធម្មជាតិគឺជាចំណុចទាក់ទាញបំផុត។ សេដ្ឋកិច្ចលើភ្នំផ្អែកលើកសិកម្ម និងសេវាកម្មទេសចរណ៍។ អ្នករស់នៅលើភ្នំ ក៏អាចបង្កើតផលិតផលដែលជាអត្តសញ្ញាណផ្ទាល់ខ្លួនបានផងដែរ។ ការរស់នៅលើភ្នំផ្ដល់ឱកាសការងារប្លែកៗដែលទីក្រុងមិនមាន។ ការសិក្សា និងចំណេះ គឺទទួលបានពីការរៀនសង្កេតមើលផ្កាយដើម្បីដឹងពីទិសដៅ និងពេលវេលា។ ការរស់នៅលើភ្នំ ធ្វើឲ្យយើងស្គាល់ពីប្រភេទឈើណាដែលងាយឆេះ និងឈើណាដែលរឹងមាំ។ ហើយការរស់នៅលើភ្នំ ក៏ធ្វើឲ្យយើងមានការយល់ដឹងពីវដ្តនៃទឹក និងការសន្សំសំចៃធនធានធម្មជាតិផងដែរ។ ភ្នំគឺជាសាលារៀនដ៏ធំសម្រាប់រៀនពីជីវសាស្ត្រពិតៗ។ ការរស់នៅលើភ្នំ ក៏បង្រៀនយើងពីការរៀនរស់នៅដោយគ្មានបច្ចេកវិទ្យាទំនើបក្នុងរយៈពេលយូរទៀតផង។ ចំណេះដឹងអំពីការរស់នៅលើភ្នំ គឺកើនឡើងជារៀងរាល់ថ្ងៃ។ ហើយវាក៏ធ្វើឲ្យយើងមានការយល់ដឹងពីតម្លៃនៃសន្តិភាពផ្លូវចិត្តដែលកើតចេញពីភាពសាមញ្ញ។ ឯការរៀនស្ដាប់សំឡេងខ្យល់ គឺដើម្បីដឹងពីការប្រែប្រួលនៃអាកាសធាតុ។ ជីវិតលើភ្នំបង្រៀនយើងឱ្យមានភាពអត់ធ្មត់ និងរឹងមាំ។ រាល់ថ្ងៃនៅលើភ្នំ គឺជាមេរៀនថ្មីមួយសម្រាប់ជីវិត។ ការរស់នៅលើភ្នំធ្វើឱ្យយើងក្លាយជាអ្នកជិតខាងរបស់សត្វព្រៃ និងធម្មជាតិ។ ការយល់ដឹងពីទម្លាប់របស់សត្វ គឺដើម្បីកុំឱ្យមានការរំខានដល់គ្នាទៅវិញទៅមក។ សត្វស្វាជារឿយៗមកលេងក្បែរផ្ទះដើម្បីរកអាហារ។ ការដាំដុះត្រូវមានរបងការពារដើម្បីកុំឱ្យសត្វព្រៃមកបំផ្លាញ។ ឯសំឡេងសត្វល្អិតយំនៅពេលយប់ប្រៀបដូចជាតន្ត្រីបំពេរ។ ហើយការមិនបរបាញ់សត្វព្រៃជួយរក្សាតុល្យភាពធម្មជាតិ។ ការឃើញសត្វកម្រដោយចៃដន្យគឺជាបទពិសោធន៍ដ៏រំភើប។ ត្រូវទុកដាក់កាកសំណល់អាហារឱ្យមានរបៀបដើម្បីកុំឱ្យទាក់ទាញសត្វសាហាវ។ ការរស់នៅទីនេះធ្វើឱ្យយើងស្រឡាញ់ និងមានចិត្តមេត្តាចំពោះសត្វលោក។ មនុស្ស និងសត្វព្រៃអាចរស់នៅជាមួយគ្នាបានដោយការគោរពដែនកំណត់រៀងខ្លួន។ ការកម្សាន្ត និងចំណូលចិត្តការអានសៀវភៅនៅក្រោមដើមឈើធំៗបានផ្ដល់អារម្មណ៍ដ៏អស្ចារ្យ។ ការហាត់យោគៈ ឬតាំងសមាធិនៅលើកំពូលភ្នំជួយឱ្យចិត្តកាន់តែស្ងប់។ ការគូររូបទេសភាពធម្មជាតិគឺជាចំណូលចិត្តដ៏ពេញនិយម។ ការថតរូបសត្វស្លាប និងផ្កាព្រៃស្អាតៗ គឺដើម្បីទុកជាអនុស្សាវរីយ៍។ អ្នករស់នៅលើភ្នំក៏អាចស្ដាប់តន្ត្រីស្រាលៗអមជាមួយសំឡេងខ្យល់បក់ផងដែរ។ ការដើររុករកកន្លែងថ្មីៗដូចជា រូងភ្នំ ឬទឹកធ្លាក់អាថ៌កំបាំង គឺជារឿងដ៏រំភើបមួយ។ ការជជែកគ្នាលេងជុំវិញភ្នក់ភ្លើងនៅពេលយប់ត្រជាក់ គឺជារឿងសាមញ្ញសម្រាប់អ្នករស់នៅលើភ្នំ។ ការរស់នៅលើភ្នំ អាចឲ្យយើងមើលថ្ងៃលិចដែលផ្លាស់ប្តូរពណ៌មេឃយ៉ាងស្រស់ស្អាត។ យើងក៏អាចហាត់សមត្ថភាពប្រើប្រាស់កាំបិត និងការឆ្លាក់ឈើដើម្បីកម្សាន្ត។ ការកម្សាន្តលើភ្នំមានលក្ខណៈធម្មជាតិ និងមិនចំណាយប្រាក់។ បញ្ហាប្រឈម និងភាពលំបាកអាចកើតមាននៅពេលមានការដាច់ចរន្តអគ្គិសនីក្នុងរយៈពេលយូរនៅពេលមានព្យុះ។ សេវាទូរស័ព្ទ និងអ៊ីនធឺណិតជារឿយៗមានភាពខ្សោយ ឬគ្មានតែម្ដង។ ឯការធ្វើដំណើរទៅមន្ទីរពេទ្យក្នុងគ្រាអាសន្នចំណាយពេលយូរ។ ការខ្វះខាតទំនិញប្រើប្រាស់ប្រចាំថ្ងៃ គឺត្រូវទិញពីទីក្រុង។ ផ្លូវធ្វើដំណើរអាចនឹងរអិល ឬបិទដោយសារដើមឈើដួលរលំ។ ភាពឯកោអាចកើតមានឡើងសម្រាប់អ្នកដែលធ្លាប់រស់នៅទីក្រុងអ៊ូអរ។ សម្លៀកបំពាក់ និងសម្ភារៈងាយនឹងដុះផ្សិតដោយសារសំណើមខ្ពស់។ ការបោកគក់សម្លៀកបំពាក់ពិបាកនឹងស្ងួតក្នុងរដូវវស្សា។ សត្វល្អិតរំខាននៅពេលយប់អាចធ្វើឱ្យប៉ះពាល់ដល់ការគេង។ ភាពរឹងមាំនៃស្មារតីគឺជាគន្លឹះដើម្បីជម្នះរាល់ការលំបាកទាំងនេះ។ យើងអាចធ្វើការតុបតែងផ្ទះដោយប្រើផ្កាព្រៃ និងវត្ថុធាតុដើមពីភ្នំ។ ការប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឫស្សី គឺមើលទៅសាមញ្ញតែស្អាត។ យើងក៏អាចធ្វើការរៀបចំសួនច្បារឱ្យមានលក្ខណៈធម្មជាតិបំផុតផងដែរ។ ការមានពន្លឺភ្លើងព័ទ្ធជុំវិញផ្ទះបង្កើតបរិយាកាសរ៉ូមែនទិកនៅពេលយប់។ ដើម្បីធ្វើឲ្យផ្ទះមានសោភ័ណភាព ការដាក់តាំងផ្ទាំងគំនូរទេសភាពដែលយើងបានគូរដោយផ្ទាល់ដៃគឺជារឿងដ៏ល្អ។ ក្លិនធូបក្រអូប ឬក្លិនឈើក្រអូបជួយឱ្យផ្ទះមានផាសុកភាព។ យើងក៏អាចធ្វើការរៀបចំកន្លែងញ៉ាំកាហ្វេដែលមានទិដ្ឋភាពមើលទៅភ្នំឆ្ងាយៗបានផងដែរ។ ការតុបតែងផ្ទះ គឺធ្វើឱ្យមានភាពកក់ក្ដៅបំផុតសម្រាប់គ្រួសារ។ ការសន្និដ្ឋាន និងទស្សនវិជ្ជាជីវៈការរស់នៅលើភ្នំបង្រៀនយើងឱ្យរស់នៅជាមួយបច្ចុប្បន្នកាល។ យើងនឹងយល់ថា ភាពមានបាន មិនមែនមានន័យថាមានលុយច្រើននោះទេ។ សេចក្តីសុខពិតប្រាកដកើតចេញពីការចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន។ ភ្នំគឺជាកន្លែងដែលជួយឱ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់។ ជីវិតដែលសាមញ្ញ គឺជាជីវិតដែលអស្ចារ្យបំផុត។ ការវិលត្រឡប់ទៅរកធម្មជាតិ គឺជាការវិលត្រឡប់ទៅរកសន្តិភាព។ ការរស់នៅលើភ្នំ បង្រៀនយើងឲ្យចេះគោរពរាល់ដំណក់ទឹក និងរាល់ដើមឈើដែលមានជីវិត។ ភ្នំនឹងនៅតែជាជម្រកដ៏សុខសាន្តសម្រាប់អ្នកដែលស្រឡាញ់សេរីភាព។ របៀបរស់នៅលើភ្នំគឺជាសិល្បៈនៃការច្នៃប្រឌិតជីវិតឱ្យរស់រវើក។ មិនថាពិភពលោកប្រែប្រួលយ៉ាងណា ភ្នំនឹងនៅតែផ្ដល់ក្ដីសង្ឃឹមដល់យើងជានិច្ច។